យូធូបនិង ហ្វេសប៊ុកបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើការចែកចាយខ្សែភាពយន្តខ្មែរក្នុងពេលបច្ចុប្បន្ន។ ពោលគឺ វាបានផ្លាស់ប្ដូរទាំងស្រុងនូវរបៀបដែលផលិតករ និងអ្នកចែកចាយខ្សែភាពយន្តអាចផ្សព្វផ្សាយស្នាដៃរបស់ពួកគេទៅកាន់ទស្សនិកជន។ ឥទ្ធិពលដ៏សំខាន់បំផុតមួយគឺ ការលុបបំបាត់រនាំងនៃការចែកចាយ។ ពីមុន ផលិតករតម្រូវឱ្យមានកិច្ចសហការជាមួយក្រុមហ៊ុនចែកចាយធំៗ ឬរោងកុន ដែលមានតម្លៃថ្លៃ និងមាននីតិវិធីស្មុគស្មាញ។ ប៉ុន្តែបច្ចុប្បន្ន ជាមួយនឹងវត្តមានរបស់កម្មវិធីទាំងពីរនេះ អ្នកណាក៏អាចបង្ហោះខ្សែភាពយន្តរបស់ខ្លួនបានដែរ។ ការបង្ហោះនោះ មិនបាច់ចំណាយដើមទុនច្រើន និងមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យដ៏តឹងរ៉ឹងដូចការដាក់បញ្ចាំងនៅក្នុងរោងកុនឡើយ។ លើសពីនេះទៅទៀត កម្មវិធីទាំងពីរនេះបានផ្តល់លទ្ធភាពឱ្យខ្សែភាពយន្តទាំងនោះ អាចឈានដល់ទស្សនិកជនទូទាំងពិភពលោក ក្នុងរយៈពេលដ៏ខ្លី។ ឧទាហរណ៍ ខ្សែភាពយន្តខ្លីមួយដែលផលិតនៅកម្ពុជា អាចត្រូវបានទស្សនិកជននៅសហរដ្ឋអាមេរិក ឬអឺរ៉ុបទស្សនាបានយ៉ាងងាយស្រួល គ្រាន់តែចុចចែករំលែកប៉ុណ្ណោះ។ នេះបានជួយដល់ការ លើកកម្ពស់ភាពយន្តឯករាជ្យ និងផ្តល់កន្លែងឱ្យអ្នកផលិតវ័យក្មេងអាចបង្ហាញទេពកោសល្យរបស់ពួកគេ។ ម្យ៉ាងវិញទៀត យូធូប និង ហ្វេសប៊ុក ក៏បាន បង្កើតចំណូលថ្មីៗ សម្រាប់ផលិតករខ្សែភាពយន្តតាមរយៈការផ្សាយពាណិជ្ជកម្មទៅលើវីដេអូ ដែលជាប្រភពចំណូលមួយទៀតក្រៅពីការលក់សំបុត្រកុន។ យូធូប និង ហ្វេសប៊ុក បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់ការចែកចាយខ្សែភាពយន្ត ដោយសារតែមូលហេតុសំខាន់ៗជាច្រើន។ មូលហេតុទីមួយគឺ អ្នកប្រើប្រាស់កម្មវិធីទាំងពីរនេះមានចំនួនច្រើនលើសលប់។ យូធូបមានអ្នកប្រើប្រាស់ជាងពីរពាន់លាននាក់ក្នុងមួយខែ ហើយហ្វេសប៊ុកមានរហូតដល់ជិតបីពាន់លាននាក់។ ចំនួនដ៏ច្រើននេះបានផ្តល់ឱកាសយ៉ាងធំទូលាយដល់អ្នកផលិតខ្សែភាពយន្តក្នុងការចែកចាយទៅដល់ទស្សនិកជនទូទាំងពិភពលោក ដោយមិនមានកំណត់ទីតាំងឡើយ។ រីឯហេតុផលសំខាន់ទីពីរគឺ ភាពងាយស្រួលក្នុងការប្រើប្រាស់និងតម្លៃសមរម្យ។ ការបង្ហោះខ្សែភាពយន្តនៅលើកម្មវិធីទាំងពីរនេះគឺងាយស្រួល និងរហ័សបំផុត ដែលមិនទាមទារចំណេះដឹង ឬបច្ចេកទេសស្មុគស្មាញឡើយ។ លើសពីនេះ យូធូបនិងហ្វេសប៊ុកមិនទាមទារថ្លៃសេវាសម្រាប់បង្ហោះវីដេអូនោះទេ ដែលធ្វើឲ្យវាជាជម្រើសល្អបំផុតសម្រាប់អ្នកផលិតខ្សែភាពយន្តឯករាជ្យដែលមានថវិកាតិច។ ចំណែកមូលហេតុទីបីគឺ សមត្ថភាពក្នុងការវិភាគទិន្នន័យ។ វេទិកាទាំងពីរនេះមានមុខងារវិភាគទិន្នន័យដែលអនុញ្ញាតឱ្យអ្នកផលិតដឹងថា តើអ្នកទស្សនារបស់ខ្លួនមានចំនួនប៉ុន្មាន មកពីតំបន់ណា ពួកគេមើលបានប៉ុន្មាននាទី និងចំណុចជាច្រើនទៀត។ ទិន្នន័យទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយឱ្យអ្នកផលិតអាចកែលម្អស្នាដៃរបស់ខ្លួន និងយល់ដឹងពីចំណង់ចំណូលចិត្តរបស់ទស្សនិកជនកាន់តែច្បាស់។ ចុងក្រោយគេគឺ ភាពងាយស្រួលក្នុងការផ្សព្វផ្សាយខ្សែភាពយន្ត។ ជាមួយនឹងមុខងារចែករំលែក និងការណែនាំ របស់កម្មវិធីទាំងពីរ ខ្សែភាពយន្តអាចត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។ ការចែករំលែកបន្តគ្នាទៅវិញទៅមក អាចជួយឱ្យខ្សែភាពយន្តមួយល្បីល្បាញក្នុងរយៈពេលដ៏ខ្លីដោយមិនចាំបាច់ចំណាយលើការផ្សព្វផ្សាយច្រើននោះទេ។ បើទោះបីជាការចែកចាយខ្សែភាពយន្តនៅលើវេទិកាដូចជា យូធូប និង ហ្វេសប៊ុកបានក្លាយជាជម្រើសដ៏ពេញនិយមក៏ដោយ វានៅតែមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលផលិតករត្រូវគិតគូរ។ គុណសម្បត្តិដ៏ធំនៃការចែកចាយខ្សែភាពយន្តនៅលើកម្មវិធីទាំងនេះគឺ វាជួយបង្កើនចំនួនអ្នកមើល និងអាចទៅដល់ទស្សនិកជនទូទាំងពិភពលោក។ កម្មវិធីទាំងពីរនេះមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យខ្សែភាពយន្តអាចទៅដល់ទីផ្សារអន្តរជាតិបានយ៉ាងងាយស្រួលដោយមិនបាច់ចំណាយច្រើន។ លើសពីនេះ មុខងារ ចែករំលែកនិង ការណែនាំ អាចជួយឱ្យខ្សែភាពយន្តល្បីល្បាញក្នុងរយៈពេលដ៏ខ្លី។ គុណសម្បត្តិទីពីរគឺ ការកាត់បន្ថយចំណាយនិងភាពងាយស្រួល ហើយថែមទាំងចែករំលែកទូទាំងពិភពលោកទៀតផង។ គុណសម្បត្តិមួយទៀតគឺ ការបង្កើតចំណូលថ្មីនិងការផ្សាភ្ជាប់ជាមួយទស្សនិកជន។ ផលិតករអាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់ពួកគេ ព្រមទាំងអាចបង្កើតសហគមន៍អ្នកគាំទ្រដោយផ្ទាល់តាមរយៈការឆ្លើយឆ្លងនៅក្នុងប្រអប់បញ្ចេញមតិ។ ទោះជាយ៉ាងណាក៏ដោយ ការចែកចាយខ្សែភាពយន្តនៅលើកម្មវិធីទាំងនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ។ គុណវិបត្តិទីមួយគឺ ការប្រកួតប្រជែងខ្ពស់និងភាពងាយស្រួលក្នុងការមើលរំលង។ ដោយសារតែមានខ្សែភាពយន្តនិងវីដេអូរាប់លានត្រូវបានបង្ហោះជារៀងរាល់ថ្ងៃ ការធ្វើឱ្យស្នាដៃរបស់អ្នកលេចធ្លោរគឺជារឿងដ៏លំបាក។ គុណវិបត្តិទីពីរគឺ បញ្ហាច្បាប់រក្សាសិទ្ធិនិងការលួចចម្លងខ្សែភាពយន្ត។ ខ្សែភាពយន្តរបស់អ្នកអាចត្រូវបានទាញយកនិងបង្ហោះបន្តដោយគ្មានការអនុញ្ញាត ដែលធ្វើឱ្យផលិតករបាត់បង់ចំណូលនិងការគ្រប់គ្រងលើស្នាដៃរបស់ខ្លួន។ គុណវិបត្តិទីបីគឺ បទពិសោធន៍ទស្សនាខ្សែភាពយន្តខុសគ្នា។ ការមើលខ្សែភាពយន្តនៅលើអេក្រង់ទូរស័ព្ទឬកុំព្យូទ័រមិនអាចផ្តល់បទពិសោធន៍ដ៏ល្អដូចការមើលនៅក្នុងរោងកុនដែលមានអេក្រង់ធំនិងប្រព័ន្ធសំឡេងល្អនោះទេ។ បទពិសោធន៍ទស្សនាខ្សែភាពយន្តនេះអាចកាត់បន្ថយគុណភាពនៃស្នាដៃរបស់អ្នកផលិតផងដែរ។